ល្បែងចោលឈូង ជាល្បែងម្យ៉ាង របស់មនុស្សកំលោះក្រមុំ ឬមនុស្សចំណាស់ៗ ប្រុសស្រី គេតែងលេងនៅពេលយប់ ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី ត្រូវនិង ខែចេត្រ ពិសាខ។ ជាទូទៅ គេតែងតែចែកគ្នាជាពីរពួកគឺ ពួកប្រុស និង ពួកស្រី ដើម្បីលេងកម្សាន្តជាមួយគ្នា។ ក្នុង១ពួកៗ មានគ្នាចំនួនពី១០នាក់រឺ២០ នាក់ឡើងទៅឈរត្រៀមជា ២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា៨ រឺ១០ ម៉ែត្រ។ គេយកក្រមារឺកន្សែងមកឆ្នូលអោយមូលចងរិតអោយតឹងណែនល្អ ទុកអោយមានកន្ទុយបន្ដិចហៅថា «ឈូង» សំរាប់កាន់បោះរឺចោលទៅមករកគ្នា។ មុនដំបូង ពួកខាងប្រុសបោះឈូងទៅអោយពួកខាងស្រី ពួកខាងស្រីប្រុងចាប់កុំអោយធ្លាក់ដល់ដី បើធ្លាក់ដល់ដី គេចាត់ជាស្អុយ ហើយគេផ្តើមបោះទៅខាងប្រុសវិញពួកខាងប្រុសចាប់កុំអោយធ្លាក់ដល់ដីឲ្យសោះ។ ពេលបោះឈូង គេតែងតែច្រៀងរៀបរាប់ពីអ្វីមួយដែលទាក់ទងនឹងការលេង ឬជាការសួរដេញដោលគ្នាទៅវិញទៅមក។ ឧទាហរណ៍ "ចោលឈូងយកគូ ចោលឈូងយកមេ ...", "ឈូងអើយឈូង ចេញទៅហើយ"។ សំដៅនាងណាដែលខ្លួនស្ម័គ្រ បើចោលខុសគេចាត់ជាស្អុយ រួចគេផ្តើមបោះ ជាថ្មីទៀត បើចោលត្រូវស្រីណាហើយ ស្រីនោះច្រៀងរាំយកឈូងទៅជូនខាងប្រុស ហៅថាច្រៀងរាំជូនឈូង។ របៀបច្រៀងរាំនោះ ម្នាក់កាន់ឈូងនាំមុខ ម្នាក់ដៃទទេរាំក្រោយ ហើយច្រៀងជាទំនុកថា « ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងមាសស្ងួន ទទួលឈូងទៅ»។ ពួកស្រីក្រៅពីនោះគ្រប់គ្នាទទួលថា «ឱណាកែវកែវពិអា ឱណាកែវ អឺយ អឺអឺងអឺយ!» រួចហើយហុចឈូងនោះទៅអោយប្រុសៗ ទទួយក ហើយក៏ផ្ដើមបោះឈូងនោះទៅអោយពួកខាងស្រីវិញ។ ពួកស្រីចាប់ឈូងបានក៏ចោលសំដៅទៅពួកប្រុស បើចោលត្រូវប្រុសណាប្រុសនោះ ត្រូវរាំនាំឈូងទៅជូនស្រីដោយច្រៀងជាទំនុកថា «បងចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបង ទទួលឈូងទៅ»។ ពួកប្រុសៗគ្រប់គ្នាទទួលបន្ទរថា «ឱណាកែវ កែវពីអា ឱណាកែវអឺយ អឺអឺងអឺយ! » ហើយហុចឈូងនោះទៅអោយពួកស្រីៗទទួលយកទើប ផ្ដើមបោះតទៅទៀត។ នៅក្នុងល្បែង ចោលឈូង ជាដំបូង ខាងប្រុសគេចាប់ផ្ដើមច្រៀងមួយទំនុកជាមុនសិន។ បទចម្រៀងនេះជាទូទៅមានលក្ខណៈជាបទឆ្លើយឆ្លង ដែលមានខ្លឹមសារបែបល្បងប្រាជ្ញា លេងសើច ឬបបួលគ្នា។ ក្នុងចំណោមទំនុកច្រៀងឈូងជាច្រើនបែបប្លែកៗ ទំនុកមួយដែលត្រូវបានអ្នកលេងឈូងគ្រប់ស្រុកច្រៀងគ្រប់គ្នា និងស្គាល់គ្រប់គ្នា គឺបទ៖ «បងបោះឈូងទៅ អូន អើយ កំពស់ចុងដូង ក្រមុំឈរច្រូង អូនអើយទទួលឈូងបង»។ ក្រៅពីទំនុកដែលបានរៀបរាប់ខាងលើ ទំនុកច្រៀងឈូងមួយទៀតដែលគេក៏និយមច្រៀងដែរនោះគឺ «បងបោះឈូងទៅ ឈូងបែកជាបួន ស្រីណាមានខ្លួន ទទួលឈូងបង»។ បន្ទាប់ពីបានច្រៀងទំនុកចប់ហើយ ខាងប្រុសនឹង ស្រែកថា «ឈូងអឺយឈូង!» យ៉ាងលឺៗ រួចហើយ អ្នកផ្ដើមទំនុកក៏បោះឈូងទៅលើពួកស្រីៗ ដើម្បីឲ្យ ពួកស្រីៗចាប់។ ខាងស្រីចាប់ឈូងបាន គេចោលសំដៅទៅរកប្រុសណាដែលត្រូវចិត្ដ បើចោលត្រូវប្រុសណា គេទៅចាប់យកប្រុសនោះមកទុកខាងពួកគេ។ បើចោលមិន ត្រូវទេ ខាងប្រុសគេចាប់ឈូងនោះចោលសំដៅមករកស្រីណាដែលគេស្ម័គ្រ បើខាងប្រុសចោលមកត្រូវខាងស្រី ហើយ ប្រុសម្នាក់ដែលស្រីចាប់យកទៅលើកមុននោះ ត្រូវបានរួចខ្លួន។ បើប្រុសចោល មិនត្រូវស្រីវិញទេ ប្រុសម្នាក់នោះត្រូវនៅខាងស្រីដដែល។ ល្បែងបន្តរហូតដល់ក្រុមណាមួយអស់អ្នកលេង ឬក្រុមម្ខាងទៀតចាប់បានទាំងអស់។ ល្បែង ចោលឈូង មិនមែនត្រឹមតែជាល្បែងកម្សាន្តប៉ុណ្ណោះទេ តែវាមាន តម្លៃអប់រំ និងសារៈសំខាន់ជាច្រើន ដែលបានបន្សល់ទុកពីដូនតាខ្មែរយើង។ ការលេងល្បែងប្រជាប្រិយមួយនេះ បានផ្ដល់ភាពសប្បាយរីករាយ កាត់បន្ថយភាពតានតឹង និងបានបង្ហាញពីការសហការគ្នារវាងសមាជិកក្រុម។ សរុបមក ល្បែងចោលឈូង គឺជាល្បែងប្រជាប្រិយដ៏ចំណាស់មួយរបស់ខ្មែរ ដែលមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ។ ប៉ុន្តែក៏ជាមធ្យោបាយដ៏ល្អក្នុងការភ្ជាប់ទំនាក់ទំនងសង្គម និងបណ្ដុះបណ្ដាលគុណតម្លៃល្អៗដល់ក្មេងៗជំនាន់ក្រោយផងដែរ។